ការកោរ ឬកែប្រែទម្រង់រោមចិញ្ចើម មិនមែនគ្រាន់តែជាការកែសម្ផស្សសាមញ្ញនោះទេ តែវាជាទង្វើមួយដែលបង្កប់នូវអត្ថន័យវប្បធម៌ សាសនា និងសង្គមដ៏សម្បូរបែបនៅក្នុងសង្គមខ្មែរ។ ចាប់ពីជំនឿសាសនា រហូតដល់សិល្បៈបុរាណ និងនិន្នាការសម័យទំនើប រោមចិញ្ចើមបានដើរតួនាទីជាផ្នែកមួយនៃអត្តសញ្ញាណ និងការបង្ហាញខ្លួន។ ការកោររោមចិញ្ចើមក្នុងបរិបទសាសនា និងប្រពៃណី ចំពោះព្រះសង្ឃ គឺជានិមិត្តរូបដ៏សំខាន់បំផុតមួយនៃបព្វជិតភាពក្នុងព្រះពុទ្ធសាសនា។ ទង្វើនេះមិនមែនគ្រាន់តែដើម្បីអនាម័យ ឬសម្រស់នោះទេ តែជាការបង្ហាញពីការលះបង់យ៉ាងមុតមាំ។ ហើយវាមានគោលបំណងដូចជា ការលះបង់អត្តា ភាពស្មើគ្នា និងគ្មានការប្រកាន់ ភាពសាមញ្ញ និងការផ្តាច់អាល័យ និងការសម្គាល់ភេទបព្វជិត។ ការកោរសក់ កោរពុកមាត់ពុកចង្កា និងកោររោមចិញ្ចើម គឺជានិមិត្តរូបនៃការលះបង់នូវសេចក្តីប្រកាន់មាំលើរូបកាយ និងសម្ផស្ស ដែលជាមូលដ្ឋាននៃតណ្ហា និងកិលេស។ ព្រះសង្ឃត្រូវតែបោះបង់ចោលនូវរូបសម្បត្តិខាងក្រៅ ដើម្បីផ្តោតលើការអភិវឌ្ឍន៍ស្មារតី និងផ្លូវចិត្ត។ នៅពេលដែលព្រះសង្ឃទាំងអស់មានរូបរាងដូចគ្នា (ក្បាលត្រងោល គ្មានរោមចិញ្ចើម) គឺបង្ហាញពីភាពស្មើគ្នានៅក្នុងភេទបព្វជិត។ ហើយគ្មាននរណាលេចធ្លោជាងនរណាដោយសារសម្រស់ ឬការតុបតែងខ្លួននោះទេ។ នេះជួយកាត់បន្ថយការប្រកាន់វណ្ណៈ ឬឋានៈក្នុងសង្ឃសង្គម។ វាជាការរំលឹកជានិច្ចដល់ព្រះសង្ឃឲ្យរស់នៅក្នុងជីវិតសាមញ្ញ បរិសុទ្ធ និងផ្តាច់អាល័យពីលោកិយធម៌។ ពីព្រោះ ភាពមិនមានសក់ និងរោមចិញ្ចើម ក៏ជួយឲ្យចិត្តមិនរវល់នឹងការថែរក្សាសម្ផស្សផ្ទាល់ខ្លួនដែរ។ ជាសញ្ញាដ៏ច្បាស់លាស់មួយដើម្បីសម្គាល់ព្រះសង្ឃពីគ្រហស្ថ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះព្រះធម៌វិន័យ។ ចំពោះអ្នករបាំបុរាណ ជាពិសេសអ្នករបាំដែលសម្ដែងរបាំព្រះរាជទ្រព្យ តែងតែមានទម្លាប់កោរ ឬកាត់តម្រឹមរោមចិញ្ចើមយ៉ាងហ្មត់ចត់។ ទង្វើនេះមានគោលបំណងសិល្បៈ និងសោភ័ណភាពខ្ពស់។ គោលបំណងរបស់វាគឺដើម្បី មានភាពងាយស្រួលក្នុងការគូរចិញ្ចើមតាមតួអង្គ បង្កើនសមត្ថភាពបង្ហាញអារម្មណ៍ សោភ័ណភាពរួមនៃទម្រង់មុខល្ខោន និងរក្សាប្រពៃណីនិងសោភ័ណភាពបុរាណ។ ដោយសារ រោមចិញ្ចើមដើមរបស់មនុស្សម្នាក់ៗមានរាងខុសគ្នា។ ការកោរ ឬកាត់តម្រឹមរោមចិញ្ចើមឲ្យរាបស្មើ ធ្វើឲ្យអ្នកជំនាញងាយស្រួលក្នុងការគូរចិញ្ចើមថ្មីឲ្យបានត្រឹមត្រូវតាមទម្រង់លក្ខណៈនៃតួអង្គនីមួយៗ។ ឧទាហរណ៍ ចិញ្ចើមអង្គនាង មានរាងកោងដូចដងធ្នូ តូចស្រឡូន។ បន្ទាប់មក ចិញ្ចើមយក្ស មានរាងធំ មាំមួន។ ឯ ចិញ្ចើមស្វា មានរាងកោងឡើងលើ ដិត និងលេចធ្លោ។ ការកោររោមចិញ្ចើមបែបនេះ ជាផ្នែកសំខាន់នៃការតុបតែងមុខល្ខោន។ មិនត្រឹមតែប៉ុណ្ណោះ ចិញ្ចើមដែលគូរឡើងវិញមានលក្ខណៈច្បាស់លាស់ និងលេចធ្លោជាងមុន។ នេះជួយឲ្យអ្នករបាំអាចបង្ហាញទឹកមុខ អារម្មណ៍ និងមនោសញ្ចេតនារបស់តួអង្គបានកាន់តែច្បាស់ និងទាក់ទាញភ្នែកអ្នកទស្សនាទោះបីនៅចម្ងាយឆ្ងាយក៏ដោយ។ នៅក្នុងសិល្បៈរបាំបុរាណ គ្រប់ផ្នែកនៃរាងកាយ រួមទាំងមុខមាត់ ត្រូវតែមានភាពស៊ីសង្វាក់គ្នា និងភាពស្រស់ស្អាតតាមបែបសិល្បៈ។ ហេតុនេះហើយ ចិញ្ចើមដែលគូរបានល្អ ជួយឲ្យទម្រង់មុខទាំងមូលមានភាពទាក់ទាញ និងមានអំណាចពេលសម្ដែង។ ការកោរចិញ្ចើមដើម្បីគូរឡើងវិញ គឺជាការអនុវត្តន៍ដែលបានបន្តពីដូនតា ដែលជួយរក្សានូវសោភ័ណភាព និងរចនាបថនៃរបាំបុរាណឲ្យនៅតែមានលក្ខណៈដើម។ សម្រាប់បុគ្គលទូទៅ ជាពិសេសស្ត្រីខ្មែរពីសម័យបុរាណរហូតដល់ពាក់កណ្តាលសតវត្សទី២០ ការកោររោមចិញ្ចើមទាំងស្រុងមិនមែនជាទម្លាប់រីករាលដាលនោះទេ។ ផ្ទុយទៅវិញ ពួកគេច្រើនតែផ្តោតលើការថែទាំ ការតម្រឹម និងការកែលម្អដើម្បីឲ្យរោមចិញ្ចើមមើលទៅស្អាត និងមានសណ្តាប់ធ្នាប់។ ស្ត្រីខ្មែរតែងតែប្រើប្រាស់ឧបករណ៍ងាយៗដែលមានស្រាប់ដូចជា ទំពក់ដក ឬកាំបិតកោរតូចៗ (ដែលប្រើប្រាស់ដោយប្រុងប្រយ័ត្ន)។ ដើម្បីយកមកដក ឬកាត់រោមចិញ្ចើមដែលដុះលើសលប់នៅក្រោម ឬពីលើទម្រង់ចិញ្ចើមធម្មជាតិរបស់ខ្លួន។ ក្នុងគោលបំណងគឺដើម្បីឲ្យរោមចិញ្ចើមមានរាងស្អាត បើកភ្នែកឲ្យមើលទៅធំ និងធ្វើឲ្យផ្ទៃមុខស្រស់ថ្លា។ ក្រោយពេលកាត់តម្រឹមរួច ពួកគេក៏អាចប្រើប្រាស់ធ្យូង ឬសារធាតុពណ៌ធម្មជាតិផ្សេងទៀត (ដូចជាទឹកថ្នាំរុក្ខជាតិ)។ ដើម្បីគូសបន្ថែមឲ្យចិញ្ចើមមានពណ៌ដិត រាងច្បាស់លាស់ និងមើលទៅមានរាងពេញលេញ។ ទម្រង់ចិញ្ចើមដែលនិយមនាពេលនោះច្រើនតែមានលក្ខណៈតូច ស្រឡូន រាងកោងដូចស្លឹកពោធិ៍ ឬរាងដូចដងធ្នូ ដែលត្រូវបានចាត់ទុកថាជាសម្រស់ស្ត្រីខ្មែរដ៏ទន់ភ្លន់ និងមានមន្តស្នេហ៍។ រីឯ ការថែទាំរោមចិញ្ចើមបែបនេះ មិនត្រឹមតែជួយឲ្យមានសម្រស់ប៉ុណ្ណោះទេ ថែមទាំងជួយរក្សាអនាម័យផ្ទៃមុខបានស្អាតល្អទៀតផង។ នេះក៏បានឆ្លុះបញ្ចាំងពីទស្សនៈសម្រស់ស្រ្តីខ្មែរបុរាណដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងមិនសូវមានការកែប្រែខ្លាំងពេក។ នៅក្នុងសម័យបច្ចុប្បន្ន ទំនោរនៃការកោរ ឬកែប្រែរោមចិញ្ចើមមានភាពចម្រុះ និងបានវិវត្តន៍ទៅតាមការផ្លាស់ប្តូរម៉ូដ ឥទ្ធិពលវប្បធម៌បរទេស (ជាពិសេសពីបណ្តាប្រទេសអាស៊ី និងលោកខាងលិច) និងបច្ចេកវិទ្យាទំនើប។ យុវវ័យមួយចំនួន ក៏ដូចជាអ្នកចូលចិត្តតុបតែងមុខ និងអ្នកជំនាញតុបតែងមុខនិយមកោររោមចិញ្ចើមទាំងស្រុង។ គោលបំណង គឺដើម្បីផ្តល់ភាពងាយស្រួលក្នុងការគូរចិញ្ចើមតាមម៉ូដថ្មីៗដែលកំពុងពេញនិយម។ ឧទាហរណ៍ដូចជា ការគូរចិញ្ចើមត្រង់បែបកូរ៉េ ចិញ្ចើមក្រាស់ៗបែបលោកខាងលិច និងចិញ្ចើមរាងកោងខ្ពស់ ដោយមិនចាំបាច់ខ្វល់ពីទម្រង់រោមចិញ្ចើមធម្មជាតិរបស់ខ្លួន។ ដូច្នេះហើយ វាធ្វើអោយយើងអាចមានភាពបត់បែនក្នុងការផ្លាស់ប្តូរស្ទីលនៃទម្រង់ចិញ្ចើម។ ក្នុងការតុបតែងមុខបែបសិល្បៈ ឬសម្រាប់ការថតម៉ូដ ក៏មានការកោរចិញ្ចើមដើម្បីបង្កើតទម្រង់មុខប្លែកៗដែលទាក់ទាញភ្នែកផងដែរ។ ចំណែកឯ ការរក្សាភាពធម្មជាតិនៃចិញ្ចើម ជាទំនោរដែលពេញនិយមបំផុតសម្រាប់បុគ្គលទូទៅ។ ពួកគេនិយមកាត់តម្រឹម ដក ឬកោរតែផ្នែកណាមួយ (ដូចជាកោរតែផ្នែកខាងក្រោម ឬកាត់រោមវែងៗ)។ ដើម្បីឲ្យរោមចិញ្ចើមមានសណ្តាប់ធ្នាប់ រាងស្អាត និងមើលទៅធម្មជាតិ មិនមែនជាការកែប្រែខ្លាំងពេកនោះទេ។ ក្នុងគោលបំណង ដើម្បីកែលម្អទម្រង់ចិញ្ចើមធម្មជាតិឲ្យកាន់តែលេចធ្លោ។ យ៉ាងណាមិញ មានឧបករណ៍ទំនើបៗជាច្រើនដូចជា កាំបិតកោរចិញ្ចើម ម៉ាស៊ីនកាត់តូចៗ ឬក្រមួន ដែលជួយឲ្យការថែទាំចិញ្ចើមមានភាពងាយស្រួល និងលឿនរហ័ស។ ប៉ុន្តែ ដោយសារបច្ចុប្បន្នបច្ចេកទេសនៃការកែសម្ផស្សមានភាពជឿនលឿន ទើបភាគច្រើនគេនិយមទៅ សាក់ចិញ្ចើម ផ្លុំចិញ្ចើម និងការដាំរោមចិញ្ចើម។ ហេតុតែចង់បានចិញ្ចើមស្អាតជាប់ជានិច្ច អ្នកខ្លះបានជ្រើសរើសការចាក់សាក់ចិញ្ចើម ដែលជាការគូររោមចិញ្ចើមដោយប្រើម្ជុលតូចៗ ដើម្បីបង្កើតរោមចិញ្ចើមសិប្បនិម្មិត។ បច្ចេកទេសនេះបានធ្វើឲ្យមនុស្សមានរោមចិញ្ចើមស្អាតជាប់រហូត ដោយមិនចាំបាច់កោរ ឬគូរជាប្រចាំថ្ងៃ។ នេះវាបានបង្ហាញពីការវិវឌ្ឍន៍នៃសម្រស់របស់រោមចិញ្ចើមតាមបែបបច្ចេកវិទ្យា។ ឯ ការផ្លុំចិញ្ចើម គឺជាបច្ចេកទេសកែសម្ផស្សមួយប្រភេទដែលប្រើសម្រាប់កែលម្អរូបរាងចិញ្ចើមឲ្យមើលទៅមានភាពពេញលេញ ក្រាស់ និងមានពណ៌ដិតជាប់បានយូរ។ ចំណែកឯ ការដាំរោមចិញ្ចើម គឺសម្រាប់អ្នកដែលមានរោមចិញ្ចើមស្តើងខ្លាំង ឬមិនមានរោមចិញ្ចើម។ ការដាំរោមចិញ្ចើមគឺជាជម្រើសមួយដើម្បីទទួលបានរោមចិញ្ចើមធម្មជាតិឡើងវិញ។ សរុបមក ការកោរ ឬកែប្រែទម្រង់រោមចិញ្ចើមនៅកម្ពុជា គឺជាបាតុភូតមួយដែលឆ្លុះបញ្ចាំងពីភាពស្មុគស្មាញនៃវប្បធម៌ និងការវិវឌ្ឍន៍នៃសង្គម។ វាបង្ហាញពីរបៀបដែលជំនឿសាសនា ប្រពៃណីសិល្បៈ និងនិន្នាការម៉ូដសម័យទំនើប បានជះឥទ្ធិពលលើការយល់ឃើញ និងការអនុវត្តរបស់យើងចំពោះរោមចិញ្ចើមក្នុងនាមជាផ្នែកមួយនៃអត្តសញ្ញាណ និងសម្រស់ផ្ទាល់ខ្លួន។